ការវិវត្តនៃបទភ្លេងប្រពៃណី នៅក្នុងបរិបទនៃឆ្នាំ ២០២៦ គឺជាសក្ខីភាពមួយដែលបង្ហាញថា សិល្បៈបុរាណមិនមែនជាវត្ថុបុរាណដែលត្រូវរក្សាទុកក្នុងទូកញ្ចក់នោះទេ។ ប៉ុន្តែវាគឺជាភាសាតន្ត្រីដ៏មានជីវិតដែលអាចសម្របខ្លួនទៅតាមសម័យកាលនីមួយៗយ៉ាងអស្ចារ្យ។ ចលនានៃការរស់ឡើងវិញនេះ មិនមែនកើតឡើងដោយចៃដន្យឡើយ តែវាគឺជាលទ្ធផលនៃតម្រូវការផ្លូវចិត្តរបស់មនុស្សសម័យថ្មី។ ដែលចាប់ផ្តើមមានអារម្មណ៍ធុញទ្រាន់នឹងភាពឥតខ្ចោះពេកនៃតន្ត្រីឌីជីថលដែលផលិតដោយម៉ាស៊ីន។ ហើយបែរមកស្វែងរកភាពកក់ក្តៅ និងភាពមិនឥតខ្ចោះដែលមាននៅក្នុងសំឡេងឧបករណ៍ភ្លេងឈើ និងរឿងរ៉ាវពិតៗដែលបង្កប់ក្នុងបទចម្រៀងប្រពៃណីវិញ។ នៅពេលដែលយើងពិនិត្យមើលទៅលើការបញ្ចូលគ្នា រវាងឧបករណ៍តន្ត្រីបុរាណ និងបច្ចេកវិទ្យាផលិតកម្មសម័យទំនើប យើងឃើញថាវាជាការបង្កើតនូវពិភពសំឡេងថ្មីមួយដែលផ្តល់នូវអារម្មណ៍ប្លែកខ្លាំង។ ហើយសិល្បករក្នុងសម័យកាលបច្ចុប្បន្ននេះ មិនបានប្រើប្រាស់ឧបករណ៍ដូចជា ចាប៉ីដងវែង ក្នុងទម្រង់ដដែលៗនោះទេ។ ប៉ុន្តែពួកគេបានយកសំឡេងទាំងនោះ ទៅបញ្ចូលជាមួយសំឡេងបែបទំនើប ដែលធ្វើឱ្យសំឡេងបុរាណទាំងនោះមានភាពស៊ីជម្រៅ។ ការធ្វើបែបនេះបានជួយឱ្យបទភ្លេងដែលធ្លាប់តែត្រូវបានគេចាត់ទុកថាជារឿងចាស់គំរឹល ក្លាយទៅជាបទភ្លេងដែលមានភាពទាក់ទាញខ្លាំងសម្រាប់យុវជនជំនាន់ក្រោយ ដែលចូលចិត្តអ្វីដែលថ្មី ប៉ុន្តែនៅតែមានតម្លៃវប្បធម៌ខ្ពស់។ ជាក់ស្តែង ការរស់ឡើងវិញនៃតន្ត្រីប្រភេទនេះបានទទួលឥទ្ធិពលយ៉ាងធំធេងពីការផ្លាស់ប្តូរនៃរបៀបដែលមនុស្សប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ជាពិសេសតាមរយៈកម្មវិធីដូចជា TikTok ជាដើម។ កន្លងមក តន្ត្រីដែលល្បីខ្លាំងលើបណ្តាញសង្គមច្រើនតែជាបទចម្រៀងដែលមានចង្វាក់ញាប់ៗ និងសំឡេងអេឡិចត្រូនិកខ្លាំង ប៉ុន្តែបច្ចុប្បន្ននិន្នាការបានប្តូរមករកភាពសាមញ្ញវិញ។ បទចម្រៀងរបស់សិល្បករដូចជា ណូអា កាហាន បានបង្ហាញឱ្យឃើញពី សាច់ភ្លេងហ្គីតាសាមញ្ញៗ។ រួមជាមួយអត្ថន័យដែលនិយាយដោយត្រង់ពីការឈឺចាប់ សេចក្តីស្រឡាញ់ និងការតស៊ូក្នុងជីវិត អាចមានឥទ្ធិពលខ្លាំងជាងបទចម្រៀងដែលរៀបចំឡើងយ៉ាងស្មុគស្មាញ។ ភាពកែច្នៃនេះហើយ ដែលជាគន្លឹះដ៏សំខាន់ដែលធ្វើឱ្យតន្ត្រីប្រពៃណីអាចវាយលុកទីផ្សារពិភពលោកបានម្តងទៀត។ នៅក្នុងបរិបទនៃប្រទេសកម្ពុជាវិញ ចលនានេះមានភាពពិសេសត្រង់ថា សិល្បករខ្មែរយើងកំពុងព្យាយាមប្រើប្រាស់តន្ត្រីប្រពៃណី ដើម្បីរំលឹកឡើងវិញនូវតម្លៃនៃតន្ត្រីខ្មែរ កាលពីទសវត្សរ៍ឆ្នាំ ៦០ និង ៧០ មកបញ្ចូលគ្នាជាមួយទម្រង់តន្ត្រីសកល។ ការយកលំនាំបទភ្លេងមហោរី ឬរឿងព្រេងនិទានខ្មែរ មកច្រៀងក្នុងទម្រង់ជា តន្ត្រីបែបឯករាជ្យ ឬ បែបតន្ត្រីរ៉ក់ មិនត្រឹមតែជួយរក្សាអត្តសញ្ញាណជាតិប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏ជាការបង្ហាញទៅកាន់ពិភពលោកថា តន្ត្រីខ្មែរមានភាពបត់បែន និងមានសមត្ថភាពអាចដើរទាន់សម័យកាលដោយមិនបាត់បង់ឫសគល់។ យុវជនខ្មែរនាឆ្នាំ ២០២៦ នេះ កំពុងតែមានមោទនភាពក្នុងការស្តាប់បទចម្រៀងដែលមានសំឡេងចាប៉ី ឬទ្រ លាយឡំជាមួយសំឡេងស្គរទំនើប។ ដែលនេះគឺជាការបង្កើតនូវវប្បធម៌ថ្មីមួយដែលហៅថា មរតកសម័យទំនើប ។ ជាចុងក្រោយ ការរីកចម្រើននៃតន្ត្រីប្រពៃណី នៅក្នុងសម័យកាលនេះ ក៏បាននាំមកនូវបច្ចេកវិទ្យាថ្មីៗក្នុងការស្តាប់ផងដែរ។ ដូចជាការស្តាប់តាមរយៈ ស្ប៉េហ្សល អូឌីយ៉ូ (Spatial Audio) ដែលធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍ដូចជាកំពុងអង្គុយនៅក្បែរសិល្បករដែលកំពុងដេញហ្គីតាផ្ទាល់។ មិនត្រឹមតែប៉ុណ្ណោះ ការនិយមប្រើប្រាស់ថាសចម្រៀងឡើងវិញ ក៏បានសបញ្ជាក់ថា មនុស្សមិនមែនគ្រាន់តែចង់ស្តាប់តន្ត្រីតាមរយៈអ៊ីនធឺណិតតែម្យ៉ាងនោះទេ។ ប៉ុន្តែពួកគេចង់បានរបស់ដែលប៉ះពាល់បាន និងមានតម្លៃជាសិល្បៈពិតប្រាកដ។ ដូច្នេះហើយ ការរស់ឡើងវិញនៃ បទភ្លេងប្រជាប្រិយ គឺជាការវិលត្រឡប់ទៅរកឫសគល់នៃមនុស្សជាតិវិញ តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើបជាមធ្យោបាយដើម្បីបញ្ចេញនូវអារម្មណ៍ដែលជ្រាលជ្រៅបំផុតរបស់មនុស្សម្នាក់ៗ។ ចលនានៃការរស់ឡើងវិញនៃបទភ្លេងប្រពៃណីខ្មែរ ក្នុងបរិបទនៃឆ្នាំ ២០២៦ នេះ គឺជាបាតុភូតសិល្បៈដ៏មានអានុភាពមួយ។ ហើយវាក៏កំពុងតែផ្លាស់ប្តូរមុខមាត់នៃឧស្សាហកម្មតន្ត្រីក្នុងស្រុកយ៉ាងខ្លាំងក្លា។ ការងើបឡើងវិញនេះមិនមែនជារឿងចៃដន្យនោះទេ ប៉ុន្តែវាគឺជាការឆ្លុះបញ្ចាំងពីមនសិការរបស់សិល្បករជំនាន់ថ្មី។ ដែលបានមើលឃើញពីតម្លៃមិនអាចកាត់ថ្លៃបាននៃឫសគល់វប្បធម៌ខ្លួនឯង ហើយព្យាយាមស្រង់យកព្រលឹងនៃបទ មហោរី ឬអាយ៉ៃ មកដុសខាត់ឱ្យមានពន្លឺចែងចាំងឡើងវិញ ក្នុងទម្រង់ដែលមនុស្សសម័យឌីជីថលអាចទទួលយកបានយ៉ាងងាយស្រួល និងពោរពេញដោយក្តីរំភើប។ បើយើងពិនិត្យទៅលើការងាររបស់ក្រុមតន្ត្រី ស្ម័លវើល ស្ម័លប៊ែន (SmallWorld SmallBand) យើងនឹងឃើញពីភាពក្លាហានក្នុងការបំបែកគំនិតចាស់ៗដែលធ្លាប់តែបែងចែកតន្ត្រីជាពីរចំណែកដាច់ដោយឡែកពីគ្នា គឺបុរាណ និងសម័យ។ ពួកគេបានដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវយ៉ាងសំខាន់ ដោយយកឧបករណ៍ភ្លេងដែលមានអាយុកាលរាប់រយឆ្នាំមកដាក់បញ្ចូលក្នុងចង្វាក់ ប៉ុប(Pop) និង រ៉ក់(Rock) បែបអន្តរជាតិ។ ដែលការធ្វើបែបនេះមិនត្រឹមតែបង្កើតនូវសំឡេងថ្មីប្លែកសម្រាប់ត្រចៀកអ្នកស្តាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវមោទនភាពជាតិយ៉ាងជ្រាលជ្រៅផងដែរ។ សំឡេងឧបករណ៍ខ្មែរនៅក្នុងដៃរបស់ពួកគេ មិនមែនគ្រាន់តែជាគ្រឿងលម្អបង្គ្រប់កិច្ចនោះឡើយ ប៉ុន្តែវាគឺជាតួអង្គសំខាន់ដែលដឹកនាំអារម្មណ៍អ្នកស្តាប់ឱ្យហោះហើរទៅរកអតីតកាល ក្នុងពេលដែលរាងកាយកំពុងរាំតាមចង្វាក់ភ្លេងសម័យទំនើប។ ទន្ទឹមនឹងភាពអ៊ូអរនៃចង្វាក់ ប៉ុប-រ៉ក់ (Pop-Rock) យើងក៏ឃើញមានវត្តមានដ៏មានតម្លៃរបស់សិល្បករដែលរក្សាភាពស្រទន់ និងភាពថ្លៃថ្នូរ ដូចជាម្ចាស់ក្សត្រី នរោត្តម ពង្សសូរិយា ជាដើម។ ស្នាដៃរបស់ព្រះអង្គបានផ្តល់នូវនិយមន័យថ្មីនៃពាក្យថា បទភ្លេងប្រពៃណី ដោយផ្តោតសំខាន់ទៅលើភាពសម្រិតសម្រាំង និងការរក្សាអត្តសញ្ញាណដើមឱ្យបានខ្ជាប់ខ្ជួនបំផុតតាមដែលអាចធ្វើទៅបាន។ ការបកស្រាយបទចម្រៀងក្នុងទម្រង់នេះ គឺជាការបង្ហាញឱ្យឃើញថា ភាពទំនើបមិនចាំបាច់តែងតែមានភាពស្មុគស្មាញ ឬប្រើប្រាស់បច្ចេកវិទ្យាខ្លាំងពេកនោះទេ។ ប៉ុន្តែវាគឺជាការចេះរៀបចំសោភ័ណភាពនៃសម្លេងឱ្យមានភាពទាក់ទាញ និងមានគុណភាពខ្ពស់ ដែលអាចធ្វើឱ្យអ្នកស្តាប់មានអារម្មណ៍ជ្រះថ្លា និងរំភើបទៅតាមអត្ថន័យនៃបទចម្រៀងនីមួយៗ។ ក្រៅពីសិល្បករដែលមានឈ្មោះបោះសំឡេងស្រាប់ ឆ្នាំ ២០២៦ ក៏ជាឆ្នាំមាសសម្រាប់សិល្បករឯករាជ្យ ដែលជាយុវជនមានដួងព្រលឹងសេរី និងស្រឡាញ់សិល្បៈពិតប្រាកដ។ យុវជនទាំងនេះបាននាំគ្នាសម្រុកយកបទកម្សត់ ឬបទចម្រៀងមរតកដើម ដែលធ្លាប់តែល្បីល្បាញកាលពីទសវត្សរ៍មុនៗ មកបកស្រាយឡើងវិញក្នុងទម្រង់ថ្មី ដែលមានលក្ខណៈសាមញ្ញបំផុត។ ការបកស្រាយបែបនេះផ្តល់នូវអារម្មណ៍ស្ងប់សុខ និងភាពស្និទ្ធស្នាល ដែលជាអ្វីដែលមនុស្សសម័យថ្មីកំពុងតែស្រេកឃ្លានក្នុងពិភពលោកដ៏មមាញឹក។ ពួកគេមិនត្រូវការការតុបតែងសំឡេងច្រើននោះទេ ប៉ុន្តែពួកគេប្រើប្រាស់ភាពពិត និង មនោសញ្ចេតនាស្មោះត្រង់ ដើម្បីទាក់ទាញចិត្តអ្នកស្តាប់ ដែលនេះហើយគឺជាបេះដូងពិតប្រាកដនៃតន្ត្រីប្រពៃណី។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បំផុតនោះគឺថា ការរស់ឡើងវិញនៃតន្ត្រីប្រពៃណីខ្មែរក្នុងសម័យទំនើបនេះ បានក្លាយជាកម្លាំងចលករមួយក្នុងការជួយសង្គ្រោះឧបករណ៍ភ្លេង និងទម្រង់សិល្បៈដែលជិតនឹងបាត់បង់ឱ្យមានជីវិតឡើងវិញ។ នៅពេលដែលយុវជនចាប់ផ្តើមស្តាប់ និងគាំទ្របទចម្រៀងដែលមានលាយឡំឧបករណ៍បុរាណ វាក៏បានបង្កើតជាទីផ្សារការងារសម្រាប់អ្នកជំនាញភ្លេងបុរាណ និងជំរុញឱ្យមានការសិក្សារៀនសូត្រពីឧបករណ៍ទាំងនោះកាន់តែច្រើនឡើង។ វាក៏បានបង្កើតជាទីផ្សារការងារសម្រាប់អ្នកជំនាញភ្លេងបុរាណ និងជំរុញឱ្យមានការសិក្សារៀនសូត្រពីឧបករណ៍ទាំងនោះកាន់តែច្រើនឡើង។ នេះគឺជាវដ្តនៃវប្បធម៌ដ៏ល្អប្រសើរមួយ ដែលបង្ហាញថាការច្នៃប្រឌិត និងការរក្សាការពារ អាចដើរទន្ទឹមគ្នាបានយ៉ាងរលូននៅក្នុងយុគសម័យដែលមានការប្រែប្រួលលឿនដូចបច្ចុប្បន្ន។ ជារួមមក ការរីកចម្រើននៃ តន្ត្រីប្រជាប្រិយខ្មែរបែបសម័យ គឺជាសក្ខីភាពដែលបញ្ជាក់ថា អត្តសញ្ញាណខ្មែរមិនបានរលាយបាត់ទៅតាមពេលវេលានោះទេ។ ប៉ុន្តែវាកាន់តែមានភាពរឹងមាំ និងមានភាពទាក់ទាញខ្លាំងជាងមុន នៅពេលដែលវាត្រូវបានដាក់បញ្ចូលទៅក្នុងបរិបទនៃសកលភាវូបនីយកម្ម។ សិល្បករគ្រប់រូបមិនថាជាក្រុមល្បីៗ វង្សត្រកូលជាន់ខ្ពស់ ឬសិល្បករឯករាជ្យនោះទេ សុទ្ធតែបានរួមចំណែកយ៉ាងសំខាន់ក្នុងការសរសេរជំពូកថ្មីនៃប្រវត្តិសាស្ត្រតន្ត្រីខ្មែរ ដែលជាតន្ត្រីមាន ឫសគល់បុរាណ តែមានដង្ហើមសម័យ ។ ឥទ្ធិពលនៃបណ្តាញសង្គម ជាពិសេសបាតុភូតដែលយើងហៅថា ឥទ្ធិពលនៃ TikTok បានក្លាយជាកម្លាំងចលករដ៏មានអានុភាពបំផុតក្នុងការរុញច្រានតន្ត្រីប្រពៃណី ឱ្យវិលត្រឡប់មកកាន់ចំណុចកំពូលវិញនៅក្នុងឆ្នាំ ២០២៦ នេះ។ វប្បធម៌នៃវីដេអូខ្លីៗបានផ្លាស់ប្តូរទម្លាប់នៃការស្ដាប់ និងការទទួលយកតន្ត្រីរបស់មនុស្សជាតិទាំងស្រុង។ ដោយសារវាបានកម្ទេចចោលនូវរបាំងនៃភាពល្អឥតខ្ចោះដែលធ្លាប់តែជាស្ដង់ដារនៃឧស្សាហកម្មតន្ត្រីកាលពីទសវត្សរ៍មុនៗ។ នៅក្នុងពិភពឌីជីថលដែលពោរពេញដោយការកែច្នៃ និងតម្រងរូបភាព មនុស្សសម័យថ្មីចាប់ផ្តើមមានអារម្មណ៍ធុញនឹងអ្វីដែលមើលទៅហាក់ដូចជាសិប្បនិម្មិតពេក ហើយពួកគេបានងាកមកស្វែងរកអ្វីដែលជាភាពពិត និងភាពមិនល្អឥតខ្ចោះ ដែលជាចំណុចស្នូលនៃតន្ត្រីបែបប្រពៃណីនេះឯង។ ជាក់ស្តែង ភាពជោគជ័យដ៏មហិមារបស់សិល្បករដូចជា ណូអា កាហាន គឺជាភស្តុតាងដែលបង្ហាញយ៉ាងច្បាស់ថា បទចម្រៀងដែលមានលក្ខណៈ ពិតៗ ឬសម្រិតសម្រាំងតិចតួច គឺមានសមត្ថភាពអាចឆក់យកបេះដូងមនុស្សបានយ៉ាងងាយស្រួលបំផុត។ នៅលើបណ្តាញសង្គម TikTok បទចម្រៀងដែលផ្ទុះខ្លាំងបំផុត ជារឿយៗមិនមែនជាបទដែលផលិតចេញពីស្ទូឌីយោដែលមានតម្លៃរាប់ម៉ឺនដុល្លារនោះទេ។ ប៉ុន្តែវាគឺជាការច្រៀងលេងៗនៅក្នុងបន្ទប់គេង ឬការដេញហ្គីតាឈើនៅក្រោមដើមឈើ ដែលមានសំឡេងខ្យល់ ឬសំឡេងរំខានតិចតួចនៅពីក្រោយ។ ភាពស្មោះត្រង់នៃសម្លេងនេះហើយដែលបង្កើតឱ្យមានទំនាក់ទំនងផ្លូវចិត្តយ៉ាងជ្រាលជ្រៅរវាងសិល្បករ និងអ្នកស្ដាប់។ ព្រោះវាហាក់ដូចជាការចែករំលែកនូវដង្ហើម និងអារម្មណ៍ពិតៗដោយគ្មានការលាក់បាំង ឬការតុបតែងឱ្យលើសពីការពិត។ និន្នាការនៃវីដេអូខ្លីៗនេះ ក៏បានផ្ដល់ឱកាសមាសដល់សិល្បករឯករាជ្យដែលគ្មានដើមទុនច្រើន ក្នុងការបង្ហាញសមត្ថភាពរបស់ខ្លួនទៅកាន់ពិភពលោកដោយមិនចាំបាច់មានផលិតកម្មធំនៅពីក្រោយខ្នង។ នៅពេលដែលក្បួនដោះស្រាយនៃបណ្តាញសង្គម ចាប់ផ្តើមឲ្យតម្លៃលើមាតិកាដែលមានលក្ខណៈពិតប្រាកដ និងមានភាពស្និទ្ធស្នាល វាក៏បានធ្វើឱ្យបទចម្រៀងប្រពៃណី ដែលមានអត្ថន័យជ្រាលជ្រៅ និងសាច់ភ្លេងសាមញ្ញៗ ងាយនឹងរីកសាយភាយជាសកល។ អ្នកប្រើប្រាស់បណ្តាញសង្គមលែងចង់ស្ដាប់បទចម្រៀងដែលកែសំឡេងរហូតដល់បាត់សម្លេងធម្មជាតិទៀតហើយ ប៉ុន្តែពួកគេចូលចិត្តស្ដាប់សម្លេងដែលញ័រតិចៗ ឬសម្លេងដកដង្ហើមរបស់សិល្បករ ដែលវាផ្តល់នូវអារម្មណ៍កក់ក្តៅ និងមានលក្ខណៈជាមនុស្សជាតិជាងសម្លេងដែលផលិតដោយម៉ាស៊ីន។ លើសពីនេះទៅទៀត វប្បធម៌ TikTok ក៏បានជួយឱ្យបទភ្លេងប្រពៃណីដែលស្ទើរតែត្រូវបានគេបំភ្លេចចោល ក្លាយជាកម្មវត្ថុនៃការច្នៃប្រឌិតថ្មីតាមរយៈការធ្វើតាមនិន្នាការពេញនិយម ផ្សេងៗដែលតភ្ជាប់ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។ នៅក្នុងឆ្នាំ ២០២៦ យើងឃើញមានយុវជនជាច្រើនបានយកបទចម្រៀងប្រពៃណីចាស់ៗមកធ្វើជាភ្លេងសម្រាប់និយាយរៀបរាប់ពីជីវិតប្រចាំថ្ងៃ ការឈឺចាប់ផ្ទាល់ខ្លួន ឬបទពិសោធន៍ដែលពួកគេបានជួបប្រទះ។ ដែលទង្វើនេះបានធ្វើឱ្យបទភ្លេងបុរាណមានតម្លៃថ្មីនៅក្នុងបរិបទសម័យទំនើប។ តន្ត្រីប្រពៃណី លែងជាតន្ត្រីសម្រាប់តែមនុស្សចាស់ស្ដាប់ទៀតហើយ ប៉ុន្តែវាបានក្លាយជាភាសានៃអារម្មណ៍សម្រាប់យុវជនជំនាន់ថ្មី ដែលពួកគេប្រើប្រាស់វាដើម្បីបង្ហាញពីអត្តសញ្ញាណ និងភាពស្មោះត្រង់របស់ពួកគេទៅកាន់ពិភពលោក។ ភាពពេញនិយមនៃសម្លេងដែលមិនឆ្លងកាត់ការផលិតខ្លាំងពេកនេះ ក៏ជាប្រតិកម្មតបតទៅនឹងបច្ចេកវិទ្យា AI ដែលអាចបង្កើតតន្ត្រីបានយ៉ាងល្អឥតខ្ចោះផងដែរ។ នៅពេលដែលបច្ចេកវិទ្យាអាចបង្កើតអ្វីៗគ្រប់យ៉ាងបាន មនុស្សបែរជាស្រេកឃ្លាននូវអ្វីដែលចេញពីកម្លាំងកាយ និងដួងព្រលឹងពិតៗរបស់មនុស្សវិញ។ ការដែលសិល្បករម្នាក់កាន់ហ្គីតាដេញ និងច្រៀងដោយផ្ទាល់ក្នុងវីដេអូខ្លីមួយ បានក្លាយជាសិល្បៈដ៏មានតម្លៃ។ ព្រោះវាបង្ហាញពីភាពខុសប្លែកគ្នារវាងសិល្បៈដែលបង្កើតដោយមនុស្ស និងសិល្បៈដែលបង្កើតដោយក្បួនខ្នាតម៉ាស៊ីន។ ហេតុនេះហើយ ទើបតន្ត្រីប្រពៃណី អាចរក្សាជំហរខ្លួនឯងបានយ៉ាងរឹងមាំ និងក្លាយជាជម្រើសដំបូងសម្រាប់អ្នកដែលចង់បានបទពិសោធន៍តន្ត្រីដែលប៉ះពាល់ដល់អារម្មណ៍ពិតៗ។ ជារួមមក ឥទ្ធិពលនៃ TikTok មិនត្រឹមតែជាឧបករណ៍ផ្សព្វផ្សាយតន្ត្រីប៉ុណ្ណោះទេ ប៉ុន្តែវាគឺជាបដិវត្តន៍ខាងសោភ័ណភាពសម្លេង ដែលបានដាស់ឱ្យតន្ត្រីប្រពៃណី រស់ឡើងវិញដោយមោទនភាព និងភាពជឿជាក់។ វាបានបង្រៀនឱ្យយើងដឹងថា នៅក្នុងសម័យកាលដែលអ្វីៗគ្រប់យ៉ាងអាចកែច្នៃបានដោយបច្ចេកវិទ្យាដ៏ទំនើប អ្វីដែលនៅតែមានតម្លៃបំផុត និងមិនអាចជំនួសបាន គឺភាពស្មោះត្រង់នៃដួងព្រលឹងសិល្បករដែលបញ្ចេញតាមរយៈសម្លេងដ៏សាមញ្ញ ប៉ុន្តែមានអានុភាពអង្រួនបេះដូងអ្នកស្ដាប់គ្រប់មជ្ឈដ្ឋាន។ ការឈានចូលមកដល់នៃឆ្នាំ ២០២៦ បាននាំមកនូវរបត់ថ្មីដ៏គួរឱ្យភ្ញាក់ផ្អើលសម្រាប់សង្វៀនតន្ត្រីនៅកម្ពុជា ដែលយើងអាចហៅបានថាជាយុគសម័យនៃ មរតកសម័យថ្មី ។ ក្នុងនោះ និន្នាការដែលលេចធ្លោជាងគេបំផុតគឺការងើបឡើងវិញនៃទម្រង់តន្ត្រីដែលគេប្រសិទ្ធនាមថា តន្ត្រីប្រជាប្រិយខ្មែរបែបស្លុតអារម្មណ៍ ដែលវាគឺជាការរួមបញ្ចូលគ្នាយ៉ាងចុះសម្រុងរវាងភាពអាថ៌កំបាំងនៃព្រលឹងតន្ត្រីបុរាណខ្មែរ និងភាពសេរីនិយមនៃតន្ត្រីសម័យទំនើប។ ចលនានេះមិនត្រឹមតែជាការរំលឹកដល់ភាពរុងរឿងនៃតន្ត្រីខ្មែរកាលពីទសវត្សរ៍ឆ្នាំ ៦០ និង ៧០ ប៉ុណ្ណោះទេ។ ប៉ុន្តែវាគឺជាការវិវត្តទៅមុខយ៉ាងវែងឆ្ងាយ ដោយការយកឫសគល់នៃចង្វាក់រាំវង់ និងសារ៉ាវ៉ាន់ ដែលជាអត្តសញ្ញាណនៃភាពសប្បាយរីករាយរបស់ប្រជាជនខ្មែរ មកធ្វើជាគ្រឹះបង្អែក។ រួចហើយទើបស្រោបពីលើដោយសម្លេងហ្គីតាអគ្គិសនី ដែលផ្តល់នូវអារម្មណ៍រវើរវាយ ជ្រាលជ្រៅ និងពោរពេញដោយវិញ្ញាណវិលវល់បែបសិល្បៈសម័យថ្មី។ ការច្នៃប្រឌិតដ៏អស្ចារ្យដែលគេសង្កេតឃើញនៅក្នុងនិន្នាការនេះ គឺរបៀបដែលក្រុមសិល្បករខ្មែរជំនាន់ក្រោយបានយកចង្វាក់មូលដ្ឋាននៃរបាំប្រពៃណីដែលធ្លាប់តែប្រើក្នុងពិធីការ ឬបុណ្យទានតាមភូមិស្រុក មកលាយឡំជាមួយបច្ចេកទេសលេងហ្គីតាបែបទំនើបយ៉ាងប៉ិនប្រសប់បំផុត។ ហ្គីតាអគ្គិសនី ត្រូវបានយកមកដេញតាមលំនាំបទភ្លេងមហោរី ឬអាយ៉ៃ។ ដែលវាបានបង្កើតបានជាបរិយាកាសតន្ត្រីមួយប្លែកខ្លាំង ហាក់ដូចជាការនាំអ្នកស្តាប់ឱ្យធ្វើដំណើរឆ្លងកាលវេលាពីសម័យបុរាណមកកាន់សម័យឌីជីថលក្នុងពេលតែមួយ។ ការប្រើប្រាស់ចង្វាក់រាំវង់ដែលធ្លាប់តែត្រូវបានគេមើលឃើញថាជារឿងធម្មតា បែរជាមានភាពរឹងមាំ និងមានអំណាចនៅពេលវាច្របាច់បញ្ចូលជាមួយភាពក្រៀមក្រំតែអង់អាចនៃតន្ត្រីសម័យ។ ដែលធ្វើឱ្យអ្នកស្តាប់ជំនាន់ថ្មីមើលឃើញថា តន្ត្រីបុរាណខ្មែរមានភាពឡូយឆាយ មានថាមពល និងមានភាពរស់រវើកដែលអាចអង្រួនអារម្មណ៍យុវវ័យបានគ្រប់មជ្ឈដ្ឋាន។ ទន្ទឹមនឹងការផ្លាស់ប្តូរផ្នែកឧបករណ៍ភ្លេង និងបច្ចេកទេសតន្ត្រី សិល្បករក្នុងឆ្នាំ ២០២៦ ក៏បានផ្ដោតការយកចិត្តទុកដាក់ខ្ពស់ទៅលើការរក្សានូវ សំនៀងខ្មែរដើម។ ការរក្សានូវអត្តសញ្ញាណនៃការបន្លឺសម្លេងបែបខ្មែរដែលមានភាពស្រទន់ ក្រលួច និងមានការតុបតែងសម្លេងយ៉ាងសម្រិតសម្រាំងដូចការច្រៀងមហោរី គឺជាចំណុចទាក់ទាញដ៏ខ្លាំងក្លាបំផុតដែលធ្វើឱ្យតន្ត្រីខ្មែរមានភាពខុសប្លែកពីតន្ត្រីប៉ុបរបស់បរទេស។ នៅពេលដែលសំនៀងដ៏ទន់ភ្លន់ដែលជាមរតកពីដូនតាទាំងនេះ ត្រូវបានយកមកច្រៀងលើសាច់ភ្លេងនៃតន្ត្រីប៉ុបឯករាជ្យ ដែលមានលក្ខណៈសាមញ្ញ ទាន់សម័យ និងមានផលិតកម្មកម្រិតខ្ពស់ វាក៏បង្កើតបានជាផលិតផលសិល្បៈមួយដែលមានលក្ខណៈជាសកលផង និងរក្សាបាននូវដួងព្រលឹងជាតិខ្មែរផង។ ដែលធ្វើឱ្យអ្នកស្តាប់អន្តរជាតិមានការងឿងឆ្ងល់ និងចាប់អារម្មណ៍យ៉ាងខ្លាំងលើភាពពិសេសនៃសម្លេងនេះ។ ចលនា តន្ត្រីស្រុកស្រែខ្មែរបែបស្លុតអារម្មណ៍នេះ ក៏បានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរផ្នត់គំនិតរបស់យុវជនខ្មែរ ដែលចាប់ផ្តើមស្វែងរកភាពប្លែក និងភាពពិតប្រាកដនៃអត្តសញ្ញាណខ្លួនឯងនៅក្នុងពិភពលោកដ៏មមាញឹក។ ពួកគេលែងចង់បានតន្ត្រីដែលចម្លងតាមបរទេសទាំងស្រុងទៀតហើយ ប៉ុន្តែពួកគេស្រេកឃ្លាននូវអ្វីមួយដែលជារបស់ខ្លួនឯង ហើយមានភាពច្នៃប្រឌិតខ្ពស់ដែលពិភពលោកមិនទាន់មាន។ ការយកចង្វាក់សារ៉ាវ៉ាន់មកកែច្នៃ គឺជាការបង្ហាញឱ្យឃើញថា តន្ត្រីដែលជាកេរដំណែលដូនតាគឺមានភាពបត់បែនមិនចេះចប់មិនចេះហើយ។ ហើយវាអាចក្លាយជាឧបករណ៍ដ៏មានប្រសិទ្ធភាពសម្រាប់បញ្ចេញមតិ និងអារម្មណ៍របស់មនុស្សសម័យថ្មីបានយ៉ាងប្រសើរផុតលេខ។ ភាពជោគជ័យនៃនិន្នាការនេះ បានធ្វើឱ្យឆាកតន្ត្រីកម្ពុជានៅឆ្នាំ ២០២៦ មានភាពរស់រវើក ពោរពេញដោយកម្លាំងច្នៃប្រឌិត និងការដឹងគុណចំពោះឫសគល់វប្បធម៌ដែលមិនធ្លាប់មានពីមុនមកក្នុងប្រវត្តិសាស្ត្រតន្ត្រីសម័យ។ ជារួមមក ការផ្លាស់ប្តូរដ៏មានសារៈសំខាន់ពី បុរាណមកជាសម័យកាលថ្មីតាមរយៈចលនា តន្ត្រីស្រុកស្រែខ្មែរបែបស្លុតអារម្មណ៍នេះ គឺជាមោទនភាពដ៏ធំធេងមួយនៃសិល្បៈខ្មែរនាសតវត្សរ៍ទី ២១។ វាបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា សិល្បករខ្មែរមិនត្រឹមតែជាអ្នករក្សាមរតកទុកក្នុងទូកញ្ចក់ប៉ុណ្ណោះទេ។ ប៉ុន្តែពួកគេគឺជាអ្នកសរសេរប្រវត្តិសាស្ត្រថ្មីដែលតភ្ជាប់អតីតកាលទៅកាន់អនាគតតាមរយៈខ្សែញាក់នៃតន្ត្រីដែលមិនចេះស្លាប់។ និន្នាការនេះមិនត្រឹមតែជួយឱ្យក្មេងជំនាន់ក្រោយស្គាល់ពីតម្លៃនៃតន្ត្រីបុរាណប៉ុណ្ណោះទេ ប៉ុន្តែវានឹងបន្តជះឥទ្ធិពលដល់ការផលិតតន្ត្រីនៅកម្ពុជាឱ្យកាន់តែមានគុណភាព មានលក្ខណៈសម្គាល់ខ្លួនឯងកាន់តែច្បាស់ និងអាចឈរជើងយ៉ាងរឹងមាំនៅលើឆាកអន្តរជាតិដោយភាពជឿជាក់បំផុត។